យោងតាមច្បាប់ស្ដីពីវិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនដែលវិនិយោគលើសកម្មភាពបៃតងអាចទទួលបានការលើកលែងពន្ធលើប្រាក់ចំណូលក្នុងរយៈពេលវែង។ កិច្ចសហការជាមួយអង្គការលើការបណ្ដុះបណ្ដាលជំនាញ ជួយឱ្យក្រុមហ៊ុនអាចកាត់កងចំណាយលើការអភិវឌ្ឍធនធានមនុស្សបានទ្វេដងក្នុងការគណនាពន្ធ។ ការបរិច្ចាគដល់អង្គការដែលបានចុះបញ្ជីត្រឹមត្រូវ ជួយឱ្យអាជីវកម្មអាចកាត់បន្ថយពន្ធលើប្រាក់ចំណូលបានរហូតដល់ប្រាំភាគរយនៃប្រាក់ចំណេញជាប់ពន្ធ។ ក្រុមហ៊ុនដែលទទួលបានវិញ្ញាបនបត្រមិត្តភាពបរិស្ថានពីក្រសួងបរិស្ថាន នឹងមានអាទិភាពខ្ពស់ក្នុងការទទួលបានការដេញថ្លៃគម្រោងរបស់រដ្ឋ។ ការអនុវត្តស្ដង់ដារសង្គម និងបរិស្ថាន ជួយឱ្យសហគ្រាសក្នុងស្រុកអាចចូលទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុនអន្តរជាតិធំៗដែលប្រតិបត្តិការនៅកម្ពុជា។ កិច្ចសហការនេះជួយឱ្យក្រុមហ៊ុនត្រៀមខ្លួនរួចជាស្រេចសម្រាប់បទបញ្ញត្តិស្ដីពីការទទួលខុសត្រូវសង្គម ដែលរាជរដ្ឋាភិបាលកំពុងជំរុញ។ ការចុះអនុស្សរណៈយោគយល់ជាមួយអង្គការ ជួយឱ្យក្រុមហ៊ុនមានភាពងាយស្រួលក្នុងការសម្របសម្រួលការងារជាមួយអាជ្ញាធរដែនដី។ ក្រុមហ៊ុនអាចប្រើប្រាស់របាយការណ៍វាយតម្លៃផលប៉ះពាល់របស់អង្គការ ដើម្បីបំពេញលក្ខខណ្ឌតម្រូវនៃសវនកម្មអន្តរជាតិ។ អង្គការជួយក្រុមហ៊ុនកាត់បន្ថយការនាំចូលវត្ថុធាតុដើមពីបរទេស តាមរយៈការបង្កើតតំបន់ផលិតកម្មសហគមន៍នៅតាមបណ្ដាខេត្ត។ ការប្រើប្រាស់គំរូកសិកម្មកិច្ចសន្យា ជួយឱ្យក្រុមហ៊ុនទទួលបានផលិតផលដែលមានតម្លៃថេរ និងគុណភាពខ្ពស់តាមការកំណត់។ អង្គការជួយកសិករខ្មែរឱ្យទទួលបានវិញ្ញាបនបត្រការអនុវត្តកសិកម្មល្អ ដែលជាតម្រូវការចាំបាច់សម្រាប់ផ្គត់ផ្គង់ដល់ផ្សារទំនើប និងសណ្ឋាគារ។ ការបង្កើតមជ្ឈមណ្ឌលប្រមូលផ្ដុំកសិផលក្នុងសហគមន៍ ជួយកាត់បន្ថយការខូចខាតទំនិញបានយ៉ាងច្រើនបន្ទាប់ពីការប្រមូលផល។ កិច្ចសហការនេះជួយឱ្យក្រុមហ៊ុនអាចគ្រប់គ្រងប្រភពដើមនៃទំនិញ ដែលជាលក្ខខណ្ឌចាំបាច់សម្រាប់ការនាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិ។ ការវិនិយោគលើប្រព័ន្ធស្រោចស្រពតាមសហគមន៍ ធានាថាខ្សែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនមិនរអាក់រអួលដោយសារគ្រោះរាំងស្ងួត។ ការប្រើប្រាស់ធនធានពីសហគមន៍ជួយឱ្យក្រុមហ៊ុនកាត់បន្ថយហានិភ័យនៃអត្រាប្តូរប្រាក់ និងការឡើងថ្លៃដឹកជញ្ជូនពីក្រៅប្រទេស។ អង្គការជួយសម្របសម្រួលឱ្យក្រុមហ៊ុនអាចចុះកិច្ចសន្យាដោយផ្ទាល់ជាមួយសហគមន៍កសិកម្ម ដើម្បីជៀសវាងការចំណាយលើឈ្មួញកណ្ដាល។ និន្នាការអ្នកប្រើប្រាស់នៅកម្ពុជាបច្ចុប្បន្ន ផ្ដោតខ្លាំងលើផលិតផលដែលជួយដល់កសិករក្នុងស្រុក និងមានទំនួលខុសត្រូវសង្គម។ ការសហការជាមួយអង្គការលើគម្រោងទឹកស្អាត ឬអនាម័យ ជួយឱ្យម៉ាកសញ្ញាក្រុមហ៊ុនមានភាពល្បីល្បាញ និងទទួលបានការទុកចិត្តពីពលរដ្ឋ។ ក្រុមហ៊ុនដែលផ្ដោតលើនិរន្តរភាព អាចប្រើប្រាស់ស្លាកសញ្ញាផលិតផលសហគមន៍ ដើម្បីបង្កើនតម្លៃលក់នៅលើទីផ្សារ។ កិច្ចសហការនេះជួយឱ្យក្រុមហ៊ុនទទួលបានអាជ្ញាប័ណ្ណសង្គម ដែលជាគ្រឹះនៃស្ថិរភាព និងភាពជោគជ័យនៃអាជីវកម្មរយៈពេលវែង។ ការចូលរួមក្នុងយុទ្ធនាការបរិស្ថានថ្នាក់ជាតិជាមួយអង្គការ ជួយលើកកម្ពស់កេរ្តិ៍ឈ្មោះក្រុមហ៊ុននៅក្នុងភ្នែកសាធារណជន។ ការបង្កើតកម្មវិធីសហគ្រិនភាពស្ត្រីក្នុងសហគមន៍ ជួយឱ្យក្រុមហ៊ុនទទួលបានការគាំទ្រពីអតិថិជនជាស្ត្រីដែលជាអ្នកទិញពីចម្ងាយ។ ការប្រើប្រាស់សាច់រឿងពិតពីការរីកចម្រើនរបស់សហគមន៍ ជួយឱ្យមាតិកាផ្សព្វផ្សាយរបស់ក្រុមហ៊ុនកាន់តែមានភាពទាក់ទាញ និងអត្ថន័យ។ កិច្ចសហការនេះជួយឱ្យក្រុមហ៊ុនខ្នាតតូចអាចប្រកួតប្រជែងជាមួយម៉ាកសញ្ញាបរទេស តាមរយៈភាពខ្លាំងនៃស្មារតីជួយជាតិ។ ការផ្ដល់ឱកាសឱ្យបុគ្គលិកចូលរួមការងារសង្គម ជួយបង្កើនអត្រារក្សាបុគ្គលិកឱ្យនៅបម្រើការងារបានយូរអង្វែងក្នុងក្រុមហ៊ុន។ កិច្ចសហការជាមួយអង្គការបច្ចេកទេស ជួយឱ្យក្រុមហ៊ុនទទួលបានកម្លាំងពលកម្មដែលមានជំនាញទន់ និងវិជ្ជាជីវៈច្បាស់លាស់។ ក្រុមហ៊ុនអាចប្រើប្រាស់អង្គការជាដៃគូក្នុងការរៀបចំកម្មវិធីបណ្ដុះបណ្ដាលផ្ទៃក្នុង ដើម្បីពង្រឹងសមត្ថភាពអ្នកគ្រប់គ្រងវ័យក្មេង។ បរិយាកាសការងារដែលផ្ដោតលើតម្លៃសង្គម ជួយទាក់ទាញនិស្សិតឆ្នើមៗពីសាកលវិទ្យាល័យល្បីៗមកដាក់ពាក្យបម្រើការងារ។ ការកាត់បន្ថយភាពតានតឹងរវាងរោងចក្រ និងសហគមន៍ជុំវិញ ជួយឱ្យផលិតភាពការងារកើនឡើង និងគ្មានការរំខានដល់ប្រតិបត្តិការ។ ការវិនិយោគលើសុខុមាលភាពបុគ្គលិកតាមរយៈដៃគូអង្គការ ជួយបង្កើតភាពស្មោះត្រង់របស់និយោជិតចំពោះស្ថាប័ន។ ការប្រើប្រាស់អ្នកជំនាញអង្គការមកធ្វើជាគ្រូបណ្ដុះបណ្ដាល ជួយឱ្យក្រុមហ៊ុនចំណាយតិចជាងការជួលអ្នកប្រឹក្សាយោបល់ឯកជនពីខាងក្រៅ។ ការលើកកម្ពស់សុខភាព និងសុវត្ថិភាពការងារតាមរយៈអង្គការ ជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ និងការឈប់សម្រាកព្យាបាល។ ធនាគារក្នុងស្រុកជាច្រើននៅកម្ពុជា កំពុងចាប់ផ្ដើមផ្ដល់កម្ចីបៃតងសម្រាប់ក្រុមហ៊ុនណាដែលមានកិច្ចសហការជាមួយអង្គការបរិស្ថាន។ កិច្ចសហការលើគម្រោងអភិវឌ្ឍន៍សង្គម ជួយឱ្យក្រុមហ៊ុនងាយស្រួលក្នុងការស្វែងរកដៃគូវិនិយោគពីក្រៅប្រទេស។ ក្រុមហ៊ុនអាចប្រើប្រាស់ប្រព័ន្ធហិរញ្ញប្បទានចម្រុះ ដោយរួមបញ្ចូលដើមទុនអាជីវកម្ម និងជំនួយឥតសំណងពីអង្គការសម្រាប់គម្រោងសង្គម។ ការមានសកម្មភាពទំនួលខុសត្រូវសង្គមច្បាស់លាស់ គឺជាលក្ខខណ្ឌអាទិភាពមួយដើម្បីចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា។ អង្គការអាចជួយក្រុមហ៊ុនក្នុងការសរសេរសំណើគម្រោង ដើម្បីស្វែងរកថវិកាពីមូលនិធិអាកាសធាតុសកលសម្រាប់កែលម្អផលិតកម្ម។ ការវិនិយោគលើសហគមន៍ជួយកាត់បន្ថយចំណាយលើការធានារ៉ាប់រងហានិភ័យសង្គម សម្រាប់គម្រោងវិនិយោគខ្នាតធំ។ ក្រុមហ៊ុនអាចប្រើប្រាស់គំរូការបណ្ដាក់ទុនដែលមានផលប៉ះពាល់វិជ្ជមាន ដើម្បីពង្រីកមូលដ្ឋានដើមទុនរបស់ខ្លួន។ ការមានតម្លាភាពហិរញ្ញវត្ថុក្នុងគម្រោងរួមគ្នា ជួយបង្កើនចំណាត់ថ្នាក់ឥណទានរបស់ក្រុមហ៊ុននៅចំពោះមុខគ្រឹះស្ថានហិរញ្ញវត្ថុ។ អង្គការជួយក្រុមហ៊ុនក្នុងការដាក់បញ្ចូលបច្ចេកវិទ្យាកសិកម្មទំនើបដល់សហគមន៍ ដើម្បីបង្កើនទិន្នផល និងគុណភាព។ ការប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថលក្នុងសហគមន៍ដែលគាំទ្រដោយអង្គការ ជួយឱ្យក្រុមហ៊ុនគ្រប់គ្រងលំហូរសាច់ប្រាក់បានល្អ។ កិច្ចសហការនេះជួយឱ្យក្រុមហ៊ុនអាចបង្កើតប្រព័ន្ធពាណិជ្ជកម្មតាមអេឡិចត្រូនិក សម្រាប់លក់ផលិតផលសហគមន៍។ អង្គការជួយក្រុមហ៊ុនក្នុងការធ្វើសវនកម្មឌីជីថល ដើម្បីតាមដានប្រសិទ្ធភាពនៃការចែកចាយទំនិញដល់ដៃអ្នកប្រើប្រាស់។ ការបង្កើតកម្មវិធីឆ្លើយឆ្លងស្វ័យប្រវត្តិដើម្បីផ្ដល់ព័ត៌មានទីផ្សារដល់កសិករ ជាគម្រោងរួមគ្នាដ៏មានសក្ដានុពលសម្រាប់អាជីវកម្ម។ ការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកក្នុងកសិកម្មសហគមន៍ គឺជាការច្នៃប្រឌិតដែលក្រុមហ៊ុន និងអង្គការអាចអនុវត្តរួមគ្នា។ កិច្ចសហការលើការបង្កើតថាមពលពន្លឺព្រះអាទិត្យ ជួយឱ្យរោងចក្រសហគមន៍កាត់បន្ថយចំណាយលើថ្លៃអគ្គិសនីបានយ៉ាងច្រើន។ ការប្រើប្រាស់ទិន្នន័យខ្នាតធំពីអង្គការ ជួយឱ្យក្រុមហ៊ុនព្យាករណ៍ពីនិន្នាការ និងតម្រូវការទីផ្សារបានយ៉ាងសុក្រឹត។ ការយល់ដឹងពីប្រព័ន្ធគ្រប់គ្រងសង្គម និងបរិស្ថានតាមរយៈអង្គការ ជួយការពារក្រុមហ៊ុនពីវិបត្តិដែលកើតឡើងដោយចៃដន្យ។ កិច្ចសហការនេះជួយឱ្យក្រុមហ៊ុនជៀសផុតពីការចោទប្រកាន់លើការកេងប្រវ័ញ្ចកម្លាំងពលកម្ម ឬការប្រើប្រាស់ពលកម្មកុមារ។ អង្គការជួយក្រុមហ៊ុនក្នុងការរៀបចំផែនការបម្រុងទុក ក្នុងករណីមានគ្រោះមហន្តរាយធម្មជាតិប៉ះពាល់ដល់ខ្សែសង្វាក់ផលិតកម្ម។ ការបង្កើតយន្តការដោះស្រាយបណ្ដឹងរួមគ្នា ជួយកាត់បន្ថយបញ្ហាផ្លូវច្បាប់ និងជម្លោះជាមួយប្រជាពលរដ្ឋមូលដ្ឋាន។ ក្រុមហ៊ុនអាចប្រើប្រាស់បណ្ដាញអង្គការ ដើម្បីតាមដានសុវត្ថិភាពចំណីអាហារតាំងពីកសិដ្ឋានរហូតដល់ដៃអតិថិជន។ ការមានដៃគូជាអង្គការ ជួយឱ្យក្រុមហ៊ុនមានភាពងាយស្រួលក្នុងការចរចាជាមួយសហជីពប្រកបដោយសន្តិវិធី និងវិជ្ជាជីវៈ។ ការរក្សាបាននូវប្រភពទឹកស្អាតតាមរយៈគម្រោងអភិរក្ស ធានានូវនិរន្តរភាពនៃវដ្តផលិតកម្មសម្រាប់រោងចក្រខ្នាតធំ។ ក្រុមហ៊ុនដែលសហការជាមួយអង្គការ មានភាពធន់ខ្ពស់ជាងគូប្រជែងក្នុងកំឡុងពេលមានវិបត្តិសេដ្ឋកិច្ចសកល។ កិច្ចសហការលើទេសចរណ៍សហគមន៍ ជួយឱ្យសណ្ឋាគារ និងក្រុមហ៊ុនទេសចរណ៍បង្កើតផលិតផលថ្មីដែលប្លែកពីគេសម្រាប់ភ្ញៀវ។ ការគាំទ្រសិប្បកម្មក្នុងស្រុកតាមរយៈអង្គការ ជួយឱ្យក្រុមហ៊ុនទេសចរណ៍មានវត្ថុអនុស្សាវរីយ៍ដែលមានតម្លៃ និងអត្តសញ្ញាណខ្មែរ។ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជនបទរួមគ្នា ជួយសម្រួលដល់ការដឹកជញ្ជូនផលិតផលរបស់ក្រុមហ៊ុន និងពលរដ្ឋក្នុងមូលដ្ឋាន។ ក្រុមហ៊ុនអចលនទ្រព្យអាចសហការជាមួយអង្គការដើម្បីបង្កើតគម្រោងលំដាប់ដ្ឋានបៃតង ដែលមានតម្លៃខ្ពស់លើទីផ្សារ។ ការបង្កើតតំបន់សេដ្ឋកិច្ចសហគមន៍ ជួយកាត់បន្ថយការចំណាកស្រុក និងរក្សាកម្លាំងពលកម្មជំនាញឱ្យនៅជិតរោងចក្រ។ កិច្ចសហការលើការអភិរក្សបេតិកភណ្ឌ និងវប្បធម៌ ជួយឱ្យក្រុមហ៊ុនកសាងអត្តសញ្ញាណជាតិដ៏រឹងមាំ និងគួរឱ្យគោរព។ ក្រុមហ៊ុនដឹកជញ្ជូនអាចសហការជាមួយអង្គការ ដើម្បីបង្កើតបណ្ដាញចែកចាយទំនិញដល់តំបន់ដាច់ស្រយាលបំផុត។ ការអភិវឌ្ឍតំបន់ជនបទឱ្យមានសក្ដានុពល ជួយឱ្យក្រុមហ៊ុនអាចពង្រីកបណ្ដាញចែកចាយរបស់ខ្លួនបានកាន់តែទូលំទូលាយ។ ការទទួលបានពានរង្វាន់សហគ្រាសឆ្នើមផ្នែកសង្គម ជួយបង្កើនតម្លៃម៉ាកសញ្ញាក្រុមហ៊ុនទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ។ របាយការណ៍ផលប៉ះពាល់ដែលបញ្ជាក់ដោយអង្គការឯករាជ្យ មានតម្លៃ និងភាពជឿជាក់ជាងការផ្សព្វផ្សាយពាណិជ្ជកម្មដោយខ្លួនឯង។ ក្រុមហ៊ុនអាចប្រើប្រាស់ទិវាបរិស្ថានពិភពលោក ដើម្បីរៀបចំព្រឹត្តិការណ៍រួមគ្នាដែលទាក់ទាញការចាប់អារម្មណ៍ពីសារព័ត៌មាន។ ការផ្ដល់សម្ភាសន៍រួមគ្នារវាងថ្នាក់ដឹកនាំក្រុមហ៊ុន និងអង្គការ ជួយបញ្ជ្រាបសារអំពីធុរកិច្ចប្រកបដោយសីលធម៌ និងធម៌។ ការប្រើប្រាស់បណ្ដាញសង្គមដើម្បីបង្ហាញពីការផ្លាស់ប្តូរជីវភាពពលរដ្ឋ ជួយឱ្យក្រុមហ៊ុនទទួលបានការគាំទ្រ និងការចែករំលែកច្រើន។ កិច្ចសហការនេះជួយឱ្យក្រុមហ៊ុនក្លាយជាអ្នកដឹកនាំគំនិតក្នុងវិស័យឧស្សាហកម្មដែលខ្លួនកំពុងប្រតិបត្តិការ។ ការអញ្ជើញដៃគូអាជីវកម្មឱ្យមកទស្សនាគម្រោងអភិវឌ្ឍន៍សហគមន៍ ជួយកសាងទំនុកចិត្តក្នុងការចុះកិច្ចសន្យាធំៗ។ ភាពជោគជ័យនៃកិច្ចសហការ គឺជាសក្ខីភាពនៃភាពជាអ្នកដឹកនាំប្រកបដោយការទទួលខុសត្រូវដែលគ្រប់គ្នាប្រាថ្នាចង់បាន។ ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ក្រុមហ៊ុនដែលគ្មានយុទ្ធសាស្ត្រសង្គមច្បាស់លាស់នឹងពិបាកក្នុងការរស់រានក្នុងទីផ្សារ។ កិច្ចសហការរវាងអង្គការ និងវិស័យឯកជន គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតងរបស់កម្ពុជា។ ការរួមបញ្ចូលគ្នារវាងមូលធនហិរញ្ញវត្ថុ និងមូលធនសង្គម នឹងបង្កើតឱ្យមានការរីកចម្រើនប្រកបដោយបរិយាប័ន្ន និងសមធម៌។ ក្រុមហ៊ុនដែលចេះប្រើប្រាស់ធនធានសហគមន៍ប្រកបដោយភាពឆ្លាតវៃ នឹងមានឧត្តមភាពប្រកួតប្រជែងខ្ពស់ក្នុងតំបន់អាស៊ាន។ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តជំរុញយន្តការភាពជាដៃគូសាធារណៈ ឯកជន និងអង្គការ ឱ្យកាន់តែមានវិសាលភាពធំធេង។ ភាពស្មោះត្រង់ និងតម្លាភាព គឺជាកត្តាសម្រេចជោគជ័យថ្មីនៃពិភពធុរកិច្ចដែលគ្រប់ភាគីត្រូវរួមគ្នាបង្កើត និងរក្សា។ កិច្ចសហការរវាងអង្គការ និងវិស័យឯកជន មិនមែនជាការចំណាយដែលបាត់បង់ទៅទទេនោះទេ ប៉ុន្តែវាគឺជាការវិនិយោគលើ "ស្ថិរភាពសង្គម" ដែលជាគ្រឹះនៃអាជីវកម្ម។ ភាពជោគជ័យនៃធុរកិច្ចនៅកម្ពុជានាពេលអនាគត នឹងត្រូវវាស់វែងមិនត្រឹមតែលើតួលេខនៃប្រាក់ចំណេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើផលប៉ះពាល់វិជ្ជមានដែលក្រុមហ៊ុនបានបង្កើតសម្រាប់សហគមន៍។ ការរួមបញ្ចូលគ្នារវាង "ជំនាញបច្ចេកទេស" របស់អង្គការ និង "ធនធានហិរញ្ញវត្ថុ" របស់ក្រុមហ៊ុន បង្កើតបានជាកម្លាំងចលករដែលមិនអាចខ្វះបានសម្រាប់កំណើនសេដ្ឋកិច្ចជាតិ។ ភាពជាដៃគូនេះជួយឱ្យក្រុមហ៊ុនអាចសម្របខ្លួនបានយ៉ាងរហ័សទៅនឹងការប្រែប្រួលនៃតម្រូវការអតិថិជន ដែលកាន់តែផ្ដល់តម្លៃលើសីលធម៌អាជីវកម្ម។ ការកសាងសហគមន៍ឱ្យមានភាពធន់ គឺជាយុទ្ធសាស្ត្របង្ការហានិភ័យដ៏ល្អបំផុតសម្រាប់ក្រុមហ៊ុន ដែលប្រតិបត្តិការនៅក្នុងតំបន់ដែលមានការប្រែប្រួលអាកាសធាតុខ្លាំង។ តាមរយៈកិច្ចសហការនេះ វិស័យឯកជនបានក្លាយជាតួអង្គសំខាន់ក្នុងការកាត់បន្ថយគម្លាតរវាងទីក្រុង និងជនបទ តាមរយៈការចែកចាយផលប្រយោជន៍សេដ្ឋកិច្ចឱ្យដល់ដៃពលរដ្ឋ។ ការជឿទុកចិត្តគ្នាទៅវិញទៅមករវាងអង្គការ និងក្រុមហ៊ុន គឺជា "រូបិយប័ណ្ណសង្គម" ដែលជួយឱ្យរាល់គម្រោងអភិវឌ្ឍន៍អាចដើរទៅមុខបានយ៉ាងរលូន និងមានប្រសិទ្ធភាព។ ក្រុមហ៊ុនដែលចេះទាញយកសក្ដានុពលពីកិច្ចសហការនេះ នឹងអាចកសាងបាននូវ "មហាកំពែងនៃភាពស្មោះត្រង់" ពីសំណាក់អតិថិជន និងបុគ្គលិករបស់ខ្លួន។ កិច្ចសហការប្រកបដោយបរិយាប័ន្ននេះ ជួយឱ្យកម្ពុជាអាចសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពបានលឿនជាងការរំពឹងទុក។ ក្នុងយុគសម័យសកលភាវូបនីយកម្ម ភាពជាដៃគូនេះគឺជាគន្លឹះដែលជួយឱ្យម៉ាកសញ្ញាខ្មែរមានកិត្យានុភាព និងអាចឈរជើងបានយ៉ាងរឹងមាំលើឆាកអន្តរជាតិ។ ការវិនិយោគលើធនធានមនុស្សតាមរយៈអង្គការ គឺជាការបង្កើតនូវ "កម្លាំងពលកម្មជំនាន់ក្រោយ" ដែលនឹងមកជួយជំរុញផលិតភាពការងារឱ្យកាន់តែរីកចម្រើន។ ការចែករំលែកគុណតម្លៃរួមគ្នា ជួយឱ្យរាល់សកម្មភាពរបស់ក្រុមហ៊ុនមានអត្ថន័យកាន់តែជ្រាលជ្រៅ និងទទួលបានការកោតសរសើរពីគ្រប់មជ្ឈដ្ឋាន។ ភាពជាដៃគូនេះជួយឱ្យក្រុមហ៊ុនអាចបំប្លែង "បញ្ហាសង្គម" ឱ្យទៅជា "ឱកាសធុរកិច្ច" ដែលផ្ដល់ផលចំណេញដល់គ្រប់ភាគីពាក់ព័ន្ធ។ ការរក្សានូវតុល្យភាពរវាងការរកប្រាក់ចំណេញ និងការថែរក្សាបរិស្ថាន គឺជាមធ្យោបាយតែមួយគត់ដែលធានាថាអាជីវកម្មអាចបន្តទៅមុខបានរាប់ជំនាន់។ អង្គការ និងក្រុមហ៊ុនដែលដើរទន្ទឹមគ្នា នឹងក្លាយជាគំរូដឹកនាំសម្រាប់សហគ្រាសដទៃទៀត ក្នុងការចូលរួមចំណែកកសាងសង្គមកម្ពុជាឱ្យកាន់តែរុងរឿង។ កិច្ចសហការនេះជួយឱ្យក្រុមហ៊ុនអាចកសាងបាននូវ "កេរ្តិ៍ឈ្មោះអមតៈ" ដែលសូម្បីតែការផ្សព្វផ្សាយពាណិជ្ជកម្មរាប់លានដុល្លារក៏មិនអាចទិញបាន។ ការផ្ដល់អំណាចដល់សហគមន៍តាមរយៈធុរកិច្ច គឺជាការបណ្ដុះគ្រាប់ពូជនៃសន្តិភាព និងស្ថិរភាពសេដ្ឋកិច្ចសម្រាប់គ្រួសារខ្មែរគ្រប់រូប។ ក្រុមហ៊ុនដែលចេះសហការជាមួយអង្គការ គឺជាក្រុមហ៊ុនដែលចេះមើលឃើញពី "អនាគត" និងមានចក្ខុវិស័យវែងឆ្ងាយបំផុត។ ភាពជោគជ័យនៃកិច្ចសហការនេះ គឺជាការបង្ហាញឱ្យឃើញថា "ចិត្តធម៌" និង "ធុរកិច្ច" អាចដើរទន្ទឹមគ្នាបានយ៉ាងល្អឥតខ្ចោះ។ ជាចុងក្រោយ កិច្ចសហការរវាងអង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន គឺជាកម្លាំងស្នូលដែលនឹងដឹកនាំកម្ពុជាទៅរកភាពរុងរឿងប្រកបដោយភាពចៃដន្យ និងនិរន្តរភាព។